ទំនៀមទម្លាប់នៃការបរិច្ចាគបច្ច័យនៅតាមវត្តអារាមក្នុងប្រទេសកម្ពុជា គឺជាទិដ្ឋភាពដ៏សំខាន់មួយនៃវប្បធម៌ និងជំនឿរបស់ប្រជាជនខ្មែរ រួមទាំងការបង្ហាញពីសេចក្តីជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ ការបរិច្ចាគបច្ច័យទាំងនេះមិនត្រឹមតែជាការផ្ដល់នូវធនធានចាំបាច់សម្រាប់វត្តប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ចាំងពីតម្លៃសាសនា និងសង្គមដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសន្តានចិត្តរបស់ពលរដ្ឋគ្រប់រូប។ ការបរិច្ចាគនេះត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ជាពិសេសក្នុងអំឡុងពេលបុណ្យប្រពៃណីដ៏សំខាន់នានា ដែលជាពេលវេលាដ៏ស័ក្តិសិទ្ធិសម្រាប់ការធ្វើបុណ្យ។ ទំនៀមទម្លាប់នេះបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយនៅតែរស់រវើកក្នុងសង្គមខ្មែរបច្ចុប្បន្ន។ អំឡុងពេល បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យឧទ្ទិសកុសលជូនបុព្វការីជន មានរយៈពេល ១៥ ថ្ងៃ ប្រជាពលរដ្ឋខ្មែរបាននាំគ្នាទៅវត្តអារាមយ៉ាងច្រើនកុះករ ដើម្បីប្រគេនចង្ហាន់ ទៀនធូប និងបច្ច័យផ្សេងៗ ដល់ព្រះសង្ឃដែលគង់ចាំវស្សា។ សកម្មភាពនេះមិនមែនត្រឹមតែជាកាតព្វកិច្ចសាសនាប៉ុណ្ណោះទេ តែជាការបង្ហាញពីសេចក្តីគោរពដឹងគុណចំពោះអ្នកមានគុណដែលបានលាចាកលោកទៅ។ ការបរិច្ចាគបច្ច័យក្នុងពិធីបុណ្យទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់វត្តអារាម ក៏ដូចជាការធានាឱ្យព្រះសង្ឃមានលទ្ធភាពបន្តការសិក្សាធម៌វិន័យ និងប្រតិបត្តិធម៌ដោយបរិសុទ្ធ។ ការចូលរួមនេះបង្ហាញពីការបន្តនូវប្រពៃណីដែលបានបន្សល់ទុកពីដូនតា ដែលជាការតភ្ជាប់ដ៏រឹងមាំរវាងមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយ។ ទឹកចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទបានជួយរក្សាភាពរស់រវើកនៃវត្តអារាម និងសកម្មភាពសាសនាឱ្យបន្តរីកចម្រើន។ ក្រុមគ្រួសារជាច្រើនបានរៀបចំខ្លួនជាស្រេចដើម្បីទៅវត្តជាមួយនឹងសម្ភារគ្រប់បែបយ៉ាង។ ក្មេងៗតូចៗក៏ត្រូវបាននាំទៅវត្តដើម្បីរៀនស្គាល់ពីតម្លៃនៃការធ្វើបុណ្យផងដែរ។ នេះគឺជាពេលវេលាដែលមនុស្សគ្រប់រូបបានបង្ហាញពីសេចក្តីសប្បុរស។ ស្រដៀងគ្នានេះដែរ ក្នុងអំឡុង ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាការចាប់ផ្ដើមឆ្នាំថ្មី ប្រជាពលរដ្ឋនាំគ្នានាំយកទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ នេះជាការរាប់បញ្ចូលទាំងការថ្វាយទៀន ធូប ផ្កាភ្ញី និងបច្ច័យសម្រាប់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់វត្ត ដែលជាការរួមចំណែកដល់ការថែរក្សាសម្បត្តិវប្បធម៌ និងជំនឿរបស់ជាតិយ៉ាងពិតប្រាកដ។ ការធ្វើបុណ្យក្នុងឱកាសនេះ ក៏ជាការសុំសេចក្តីសុខសប្បាយ និងពរជ័យសម្រាប់ឆ្នាំថ្មីផងដែរ ដែលជាជំនឿដ៏រឹងមាំរបស់ជនជាតិខ្មែរតាំងពីបុរាណមក។ ភាពកក់ក្តៅនៃការជួបជុំគ្រួសារត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើបុណ្យនៅវត្ត ដែលជាការបង្កើតនូវបរិយាកាសនៃភាពសុខដុមរមនា និងសេចក្តីល្អ។ រាល់ការបរិច្ចាគតូចធំ គឺជាផ្នែកមួយនៃការបន្តដំណើរនៃបុណ្យកុសល និងការចែករំលែកសេចក្តីសុខ។ វត្តអារាមនីមួយៗរៀបចំកម្មវិធីបុណ្យយ៉ាងអធិកអធមដើម្បីទទួលពុទ្ធបរិស័ទ។ ព្រះសង្ឃបានធ្វើពិធីបួងសួងសុំសេចក្តីសុខដល់ប្រទេសជាតិ និងប្រជាជន។ រីឯ បុណ្យកឋិន វិញ គឺជាពិធីបុណ្យដ៏ធំមួយទៀត ដែលប្រារព្ធឡើងបន្ទាប់ពីពិធីបុណ្យចេញវស្សា។ ក្នុងពិធីបុណ្យនេះ គេនាំគ្នារៀបចំអង្គកឋិនទាន ដោយមានគ្រឿងបរិក្ខារជាច្រើន រួមទាំងប្រាក់កាស ដែលជាការប្រមូលផ្ដុំពីសប្បុរសជនទាំងជិតឆ្ងាយ។ បុណ្យកឋិនមានគោលបំណងចម្បងក្នុងការប្រគេនគ្រឿងបរិក្ខារបួនយ៉ាង រួមទាំងចីវរ ដល់ព្រះសង្ឃ ដែលជាការធានានូវលទ្ធភាពរបស់ព្រះសង្ឃក្នុងការប្រតិបត្តិធម៌វិន័យ។ ការបរិច្ចាគនេះ គឺជាការបង្ហាញពីសាមគ្គីភាព និងការរួបរួមគ្នាក្នុងការថែរក្សាព្រះពុទ្ធសាសនា។ ការចូលរួមកាន់កឋិនទានបង្ហាញពីការយកចិត្តទុកដាក់របស់ពុទ្ធបរិស័ទចំពោះភាពគង់វង្សនៃព្រះពុទ្ធសាសនា។ រាល់ប្រាក់កាក់មួយសេនត្រូវបានចាត់ទុកថាជាការបូជាដ៏ថ្លៃថ្លា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជួនកាលក៏មានការដង្ហែរកឋិនទានពីផ្ទះទៅវត្តយ៉ាងឱឡារិកផងដែរ។ នេះជាការបង្ហាញពីសេចក្តីរីករាយ និងការជ្រះថ្លាឥតព្រំដែន។ ក្រៅពីការបរិច្ចាគបច្ច័យក្នុងឱកាសបុណ្យប្រពៃណី ប្រជាពលរដ្ឋក៏មានទំនៀមទម្លាប់ បរិច្ចាគសម្រាប់កសាងកុដិ ឬសំណង់ផ្សេងៗ ក្នុងវត្តអារាមផងដែរ។ ការបរិច្ចាគប្រភេទនេះជាញឹកញាប់កើតឡើងនៅពេលវត្តត្រូវការជួសជុល កសាងថ្មី ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ឧទាហរណ៍ ការបរិច្ចាគដើម្បីសាងសង់កុដិសម្រាប់ព្រះសង្ឃគង់នៅ ធម្មសាលាសម្រាប់សិក្សាធម៌ ឬរបងវត្តជាដើម សុទ្ធតែជាទង្វើដែលបង្ហាញពីការជ្រះថ្លា និងការចង់រួមចំណែកថែរក្សាទ្រទ្រង់ព្រះពុទ្ធសាសនា។ គម្រោងសាងសង់នីមួយៗត្រូវការការចូលរួមពីសហគមន៍ទាំងមូល ដែលជាការបង្ហាញពីសាមគ្គីភាពដ៏អស្ចារ្យ។ ថវិកាដែលបានបរិច្ចាគ ត្រូវបានប្រើប្រាស់ដោយតម្លាភាពដើម្បីធានាថាការងារសាងសង់ប្រព្រឹត្តទៅបានល្អ។ គណៈកម្មការវត្តតែងតែរៀបចំរបាយការណ៍ចំណូលចំណាយជាប្រចាំ។ សប្បុរសជនខ្លះបានបរិច្ចាគដីធ្លីសម្រាប់ពង្រីកវត្តទៀតផង។ សប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគតាមរយៈការដាក់បច្ច័យជាប្រាក់ ចូលក្នុងទូរដែលត្រូវបានដាក់តាំងក្នុងវត្តសម្រាប់ទទួលការបរិច្ចាគ។ ជួនកាលក៏មានការរៀបចំកម្មវិធីមូលនិធិ ឬការប្រកាសរៃអង្គាសតាមបណ្ដាញសង្គម ដើម្បីអំពាវនាវដល់សប្បុរសជនឱ្យចូលរួមផងដែរ។ មិនថាជាទឹកប្រាក់តិច ឬច្រើននោះទេ រាល់ការបរិច្ចាគសុទ្ធតែត្រូវបានចាត់ទុកថាជាកុសលផលបុណ្យដ៏ធំធេង ដែលអាចនាំមកនូវសេចក្តីសុខ និងសិរីសួស្តីដល់អ្នកធ្វើ។ ការផ្ដល់កម្លាំងកាយចិត្ត និងថវិកា គឺជាការឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ចំពោះសាសនា និងសង្គម។ សកម្មភាពទាំងនេះមិនត្រឹមតែជួយវត្តប៉ុណ្ណោះទេ តែថែមទាំងបណ្ដុះនូវទឹកចិត្តសប្បុរសដល់មនុស្សជំនាន់ក្រោយផងដែរ។ វត្តអារាមជាច្រើនបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការសហគមន៍។ យុវជនជាច្រើនក៏បានចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តនៅតាមវត្ត។ ការបរិច្ចាគបច្ច័យនៅតាមវត្តអារាម មិនត្រឹមតែជាការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាជាការបង្ហាញពី សេចក្តីជ្រះថ្លា និង ជំនឿដ៏មុតមាំ របស់ពុទ្ធបរិស័ទចំពោះព្រះត្រៃរតន៍។ វាជាការអនុវត្តនូវទានបារមី ដែលជាមូលដ្ឋានគ្រឹះមួយនៃការកសាងបុណ្យកុសលក្នុងព្រះពុទ្ធសាសនា។ តាមរយៈការបរិច្ចាគ ពុទ្ធបរិស័ទជឿថាពួកគេនឹងទទួលបាននូវផលបុណ្យជាច្រើន រួមទាំងការរំដោះខ្លួនពីទុក្ខ កើតជាតិថ្មីប្រកបដោយសេចក្តីសុខ និងឈានទៅដល់ការមានទ្រព្យសម្បត្តិបរិបូណ៌។ ជំនឿនេះជាកម្លាំងចលករដ៏សំខាន់ដែលជំរុញឱ្យប្រជាជនបន្តធ្វើបុណ្យកុសលគ្រប់ពេលវេលា។ រាល់ការបរិច្ចាគ គឺជាការបណ្ដុះនូវគ្រាប់ពូជនៃសេចក្ដីល្អនៅក្នុងចិត្ត។ នេះជាមធ្យោបាយមួយក្នុងការសាងបុណ្យកុសលដើម្បីសុខគតិភព។ ការធ្វើបុណ្យបានជួយលើកកម្ពស់សីលធម៌ និងគុណធម៌ក្នុងសង្គម។ លើសពីនេះទៅទៀត ការបរិច្ចាគទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការ ថែរក្សាមរតកវប្បធម៌ និងប្រវត្តិសាស្ត្រ របស់ជាតិ។ វត្តអារាមនានា គឺជាបណ្ណាល័យដ៏ធំមួយដែលផ្ទុកនូវចំណេះដឹងបុរាណ សិល្បៈស្ថាបត្យកម្មដ៏ល្អវិចិត្រ និងជាទីកន្លែងសម្រាប់បណ្ដុះបណ្ដាលព្រះសង្ឃ និងពុទ្ធបរិស័ទ។ វត្តក៏ដើរតួនាទីជាមជ្ឈមណ្ឌលសហគមន៍សម្រាប់រៀបចំពិធីបុណ្យនានា និងជាជម្រកសម្រាប់អ្នកដែលស្វែងរកសេចក្ដីសុខផ្លូវចិត្តផងដែរ។ វត្តអារាមជាទីលំនៅនៃសន្តិភាព និងជាប្រភពនៃចំណេះដឹងខាងផ្លូវធម៌។ ការថែរក្សាវត្តអារាមគឺស្មើនឹងការថែរក្សាអត្តសញ្ញាណជាតិទាំងមូល។ ទំនៀមទម្លាប់ទាំងនេះបានបង្កើតនូវចំណងដ៏ពិសិដ្ឋរវាងមនុស្ស សាសនា និងសង្គម។ វត្តមួយចំនួនបានក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់។ ហើយវត្តក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ផងដែរ។ សរុបមក ទំនៀមទម្លាប់នៃការបរិច្ចាគបច្ច័យនៅតាមវត្តអារាមក្នុងប្រទេសកម្ពុជា គឺជាទង្វើដែលបង្ហាញពីភាពរឹងមាំនៃជំនឿ ការបូជា និងការប្តេជ្ញាចិត្តរបស់ប្រជាជនខ្មែរក្នុងការថែរក្សា និងទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានគង់វង្សស្ថិតស្ថេរជារៀងរហូតតទៅ។ វាជាទង្វើមួយដែលឆ្លុះបញ្ចាំងពីគុណតម្លៃដ៏ខ្ពង់ខ្ពស់នៃសេចក្តីសប្បុរសធម៌ និងការរួមចំណែកដល់សង្គមជាតិទាំងមូល។ តាមរយៈការបរិច្ចាគ ប្រជាពលរដ្ឋបានកសាងនូវស្ពានបុណ្យដ៏មហិមា ដែលនឹងនាំមកនូវសេចក្តីសុខសន្តិភាពដល់ខ្លួនឯង និងសង្គមជាតិ។ ទំនៀមទម្លាប់នេះនឹងបន្តរីកចម្រើនទៅមុខទៀត ព្រោះវាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប។